សេរីភាពនៃការធ្វើដំណើរ គឺជាសិទ្ធិជាមូលដ្ឋានមួយរបស់មនុស្សគ្រប់រូប ប៉ុន្តែសម្រាប់មនុស្សចាស់ និងជនពិការនៅកម្ពុជាវានៅតែជាបញ្ហាប្រឈមធំ។ ការខ្វះខាតមធ្យោបាយធ្វើដំណើរដែលសមស្របបានរឹតត្បិតដល់លទ្ធភាពរបស់ពួកគេក្នុងការចូលរួមក្នុងសង្គម។ បញ្ហាទាំងនេះបានធ្វើឱ្យជីវិតប្រចាំថ្ងៃរបស់ពួកគេជួបការលំបាកជាច្រើន និងមិនអាចធ្វើអ្វីដោយខ្លួនឯងបាន។ ដូច្នេះ ការដោះស្រាយបញ្ហានេះ គឺជាកិច្ចការអាទិភាពមួយដែលទាមទារការយកចិត្តទុកដាក់ខ្ពស់។ មនុស្សចាស់នឹងជនពិការនៅកម្ពុជាភាគច្រើនពឹងផ្អែកលើសមាជិកគ្រួសារ ដើម្បីធ្វើដំណើរទៅកន្លែងផ្សេងៗ។ ពួកគេមិនអាចទៅកាន់មន្ទីរពេទ្យ ឬទៅផ្សារដោយខ្លួនឯងបាននោះទេ ដោយសារតែខ្វះមធ្យោបាយ។ ការពឹងផ្អែកនេះបានដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរដល់សមាជិកគ្រួសារដែលត្រូវចំណាយពេលវេលា និងកម្លាំង។ ជួនកាលសមាជិកគ្រួសារមិនអាចយកពួកគេទៅតាមបំណងបានដែលធ្វើឱ្យពួកគេបាត់បង់ឱកាស។ ការខ្វះលទ្ធភាពក្នុងការធ្វើដំណើរដោយខ្លួនឯង បានធ្វើឱ្យពួកគេបាត់បង់ភាពឯករាជ្យ។ វាបានបង្កឱ្យមានអារម្មណ៍ធ្លាក់ទឹកចិត្ត និងភាពឯកោ ព្រោះពួកគេមិនអាចចេញទៅក្រៅផ្ទះបាន។ ការធ្វើដំណើរទៅសាលារៀន ឬទៅកន្លែងធ្វើការសម្រាប់ជនពិការក៏ជួបបញ្ហាដូចគ្នា។ នេះជាហេតុផលមួយដែលធ្វើឱ្យពួកគេមិនអាចទទួលបានការអប់រំ ឬការងារគ្រប់គ្រាន់។ ដូច្នេះ ការបង្កើតមធ្យោបាយធ្វើដំណើរដែលសមស្រប គឺមានសារៈសំខាន់បំផុតសម្រាប់ពួកគេ។ រថយន្ត តុកតុក និងម៉ូតូ ដែលជាមធ្យោបាយធ្វើដំណើរទូទៅមិនទាន់មានការរៀបចំគ្រប់គ្រាន់នៅឡើយទេ។ តុកតុកធម្មតាមិនអាចឱ្យជនពិការដែលប្រើរទេះរុញឡើងចុះបានដោយងាយស្រួលឡើយ។ ម៉ូតូក៏មិនសមស្របសម្រាប់មនុស្សចាស់ និងជនពិការដែលមានបញ្ហាក្នុងការដើរដែរ។ យានយន្តទាំងនេះ មិនមានផ្លូវជម្រាលសម្រាប់ជនពិការឡើងនោះទេ ដែលធ្វើឱ្យពួកគេមានគ្រោះថ្នាក់។ ពួកគេត្រូវតែប្រើកម្លាំងមនុស្ស ដើម្បីលើកដាក់ដែលបង្កឱ្យមានការលំបាកខ្លាំង។ ក្រុមហ៊ុនដឹកជញ្ជូនមិនទាន់មានយានយន្តពិសេសដែលត្រូវបានកែច្នៃ ដើម្បីបម្រើអតិថិជនទាំងនេះទេ។ ការរៀបចំនេះមិនត្រឹមតែជួយដល់ជនពិការប៉ុណ្ណោះទេ តែវាក៏ជួយដល់មនុស្សចាស់ផងដែរ។ ការប្រើប្រាស់រថយន្តតាក់ស៊ីធម្មតាក៏មិនសូវមានលទ្ធភាពគ្រប់គ្រាន់ដែរ សម្រាប់តម្រូវការពិសេសនេះ។ ការខ្វះខាតយានយន្តសមស្របបានរារាំងយ៉ាងធ្ងន់ធ្ងរដល់ការធ្វើចលនាទៅវិញទៅមករបស់ពួកគេ។ បញ្ហាមួយទៀត គឺការខ្វះខាតផ្លូវថ្មើរជើងដែលមានលក្ខណៈសមរម្យនៅតំបន់ជាច្រើន។ ផ្លូវថ្មើរជើងដែលមានស្រាប់ គឺមិនមានភាពរលូននោះទេ ហើយជួនកាលមានឧបសគ្គជាច្រើន។ វាត្រូវបានបិទដោយតូបលក់ដូរ ឬដោយការចតរថយន្ត ដែលធ្វើឱ្យពិបាកក្នុងការធ្វើដំណើរ។ ការរៀបចំផ្លូវជម្រាលសម្រាប់រទេះរុញក៏មិនទាន់មានគ្រប់គ្រាន់នៅតាមកន្លែងសាធារណៈឡើយ។ នៅពេលដែលមិនមានផ្លូវជម្រាល ជនពិការពិបាកក្នុងការឆ្លងកាត់ផ្លូវ និងឡើងចុះតាមចិញ្ចើមផ្លូវ។ ជួនកាលពួកគេត្រូវបង្ខំចិត្តប្រើផ្លូវថ្នល់រួមជាមួយយានយន្តដែលបង្កគ្រោះថ្នាក់។ បញ្ហាទាំងនេះ បង្ហាញថាហេដ្ឋារចនាសម្ព័ន្ធបច្ចុប្បន្ន មិនទាន់គិតគូរដល់តម្រូវការរបស់ពួកគេទេ។ ការកសាងផ្លូវថ្មើរជើងដែលរលូន និងមានផ្លូវជម្រាលគឺចាំបាច់ ដើម្បីឱ្យពួកគេអាចធ្វើដំណើរបាន។ ហេដ្ឋារចនាសម្ព័ន្ធដែលមិនមានភាពងាយស្រួលបានក្លាយជាឧបសគ្គដ៏ធំមួយ។ ដូច្នេះ រដ្ឋាភិបាលគួរតែមានផែនការច្បាស់លាស់ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធឱ្យបានល្អ។ ការធ្វើឱ្យទីក្រុងមានភាពងាយស្រួលក្នុងការធ្វើដំណើរសម្រាប់ជនគ្រប់រូប គឺជាការវិនិយោគ។ វាបានចូលរួមចំណែកធ្វើឱ្យសង្គមមានភាពស៊ីវិល័យ និងមានការយកចិត្តទុកដាក់ខ្ពស់។ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធសមស្របនឹងផ្តល់សិទ្ធិសេរីភាពដល់ពួកគេក្នុងការធ្វើដំណើរ។ សរុបមក បញ្ហាទាំងអស់នេះទាមទារការយកចិត្តទុកដាក់ជាបន្ទាន់ពីគ្រប់ភាគីពាក់ព័ន្ធ។